អាជីវកម្មលក់ដូរតាមដងផ្លូវនៅកម្ពុជា មិនត្រឹមតែជាប្រភពចំណូលដ៏សំខាន់សម្រាប់គ្រួសាររាប់ម៉ឺននាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងការផ្គត់ផ្គង់តម្រូវការហូបចុកប្រចាំថ្ងៃរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងតម្លៃសមរម្យ។ វប្បធម៌នៃការលក់ដូរតាមចិញ្ចើមថ្នល់បានវិវត្តន៍ពីការរែកពុនបែបបុរាណ មកជាការប្រើប្រាស់រទេះរុញ ម៉ូតូសណ្ដោងរ៉ឺម៉ក និងតូបចល័តដែលមានការច្នៃប្រឌិតខ្ពស់ ដើម្បីបង្កើនភាពងាយស្រួលក្នុងការចល័តទៅរកអតិថិជនគ្រប់ទីកន្លែង។ អាជីពនេះតម្រូវឱ្យម្ចាស់អាជីវកម្មមានភាពស្វាហាប់ និងការតាំងចិត្តខ្ពស់ក្នុងការក្រោកពីព្រលឹមដើម្បីរៀបចំទំនិញ និងម្ហូបអាហារឱ្យមានភាពស្រស់ញញឹម និងទាក់ទាញភ្នែកអ្នកដំណើរ។ អាជីវកម្មតាមដងផ្លូវដើរតួជាកាតាលីករសេដ្ឋកិច្ចដែលជួយជម្រុញលំហូរទឹកប្រាក់នៅក្នុងសហគមន៍ និងបង្កើតឱ្យមានភាពរស់រវើកនៅតាមដងផ្លូវទាំងក្នុងទីក្រុង និងតាមបណ្ដាខេត្តនានា។ ការយល់ដឹងពីចិត្តសាស្ត្រអតិថិជន និងការចេះជ្រើសរើសទីតាំងដែលមានមនុស្សឆ្លងកាត់ច្រើន គឺជាយុទ្ធសាស្ត្រស្នូលដែលកំណត់នូវភាពជោគជ័យ និងនិរន្តរភាពនៃអាជីវកម្មខ្នាតតូចប្រភេទនេះ។ ការរក្សាបាននូវអនាម័យ និងគុណភាពអាហារគឺជាកត្តាសម្រេចដ៏ធំមួយដែលជួយឱ្យអ្នកលក់តាមដងផ្លូវអាចកសាងទំនុកចិត្ត និងទទួលបានអតិថិជនប្រចាំ ទោះបីជាស្ថិតក្នុងបរិយាកាសបើកចំហក៏ដោយ។ ភាពរួសរាយរាក់ទាក់ និងសិល្បៈនៃការសន្ទនាជាមួយអតិថិជន គឺជាមន្តស្នេហ៍ពិសេសនៃអាជីវកម្មតាមដងផ្លូវ ដែលបង្កើតឱ្យមានទំនាក់ទំនងជិតស្និទ្ធរវាងអ្នកលក់ និងអ្នកទិញលើសពីការដោះដូរទំនិញធម្មតា។ ម្ចាស់អាជីវកម្មត្រូវមានភាពវៃឆ្លាតក្នុងការច្នៃប្រឌិតមុខម្ហូប ឬផលិតផលឱ្យមានលក្ខណៈប្លែកពីគេ ដើម្បីអាចប្រកួតប្រជែងនៅក្នុងទីផ្សារដែលមានអ្នកលក់ស្រដៀងគ្នាជាច្រើននៅក្បែរៗគ្នា។ ការប្រើប្រាស់បច្ចេកវិទ្យាទូទាត់ប្រាក់តាមរយៈQR Code បានក្លាយជាស្តង់ដារថ្មីសម្រាប់អ្នកលក់តាមដងផ្លូវ ដែលជួយបង្កើនភាពងាយស្រួល និងទំនើបកម្មដល់អាជីវកម្មខ្នាតតូចបំផុត។ ការចេះរៀបចំសោភ័ណភាពរទេះ ឬតូបលក់ដូរឱ្យមានសណ្ដាប់ធ្នាប់ និងមានពន្លឺទាក់ទាញនៅពេលយប់ គឺជាវិធីសាស្ត្រធ្វើទីផ្សារដ៏មានប្រសិទ្ធភាពដែលមិនចាំបាច់ចំណាយថវិកាច្រើន។ អ្នកលក់ដូរតាមដងផ្លូវត្រូវមានភាពអត់ធ្មត់ខ្ពស់ក្នុងការប្រឈមមុខនឹងកត្តាអាកាសធាតុ មិនថាជាកម្ដៅថ្ងៃខ្លាំង ឬការធ្លាក់ភ្លៀងភ្លាមៗ ដែលទាមទារឱ្យមានការរៀបចំសម្ភារៈការពារឱ្យបានត្រឹមត្រូវ។ ការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានលើការរក្សាសណ្ដាប់ធ្នាប់សាធារណៈ គឺជាបញ្ហាប្រឈមដែលតម្រូវឱ្យម្ចាស់អាជីវកម្មត្រូវមានការយល់ដឹងពីច្បាប់ទម្លាប់ និងការចេះបត់បែនទៅតាមកាលៈទេសៈ។ ការគ្រប់គ្រងដើមទុន និងការកំណត់តម្លៃលក់ឱ្យមានតុល្យភាពរវាងប្រាក់ចំណេញ និងលទ្ធភាពទិញរបស់អ្នកប្រើប្រាស់ គឺជាជំនាញហិរញ្ញវត្ថុជាក់ស្ដែងដែលអ្នកលក់ម្នាក់ៗត្រូវមាន។ អាជីពនេះទាមទារនូវសុខភាពរឹងមាំ និងស្មារតីតស៊ូមិនរុញរា ដោយសារការងារនេះជារឿយៗតម្រូវឱ្យឈរ ឬធ្វើចលនាស្ទើរតែពេញមួយថ្ងៃក្នុងបរិយាកាសដែលមានសម្លេងរំខាន និងធូលីដី។ ការចេះផ្លាស់ប្តូរមុខទំនិញ ឬការលក់ទៅតាមរដូវកាល ដូចជារដូវផ្លែឈើ ឬរដូវបុណ្យទាន គឺជាយុទ្ធសាស្ត្របត់បែនដែលជួយឱ្យអាជីវកម្មអាចរកចំណូលបានជាប់ជានិច្ចពេញមួយឆ្នាំ។ អ្នកលក់ដូរតាមដងផ្លូវគឺជាសហគ្រិនខ្នាតតូចដែលគួរឱ្យគោរព ដោយសារពួកគេបានកសាងជីវភាពដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន និងបានរួមចំណែកជួយសម្រួលដល់ជីវភាពអ្នកដទៃតាមរយៈសេវាកម្មរបស់ខ្លួន។ ការងាកមកប្រើប្រាស់សម្ភារៈវេចខ្ចប់ដែលមិនប៉ះពាល់ដល់បរិស្ថាន ដូចជាស្លឹកចេក ស្លឹកឈូក ឬក្រដាសរលាយ គឺជាចលនាថ្មីដែលជួយឱ្យអាជីវកម្មតាមដងផ្លូវទទួលបានការគាំទ្រកាន់តែខ្លាំងពីសំណាក់យុវជន និងជនបរទេស។ វប្បធម៌អាហារតាមដងផ្លូវ របស់កម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ដែលចង់មកសាកល្បងរសជាតិពិតៗ និងស្វែងយល់ពីរបៀបរស់នៅដ៏រស់រវើករបស់ប្រជាជនខ្មែរ។ ការចងក្រងជាសមាគម ឬក្រុមកិច្ចសហការក្នុងចំណោមអ្នកលក់ដូរតាមដងផ្លូវ នឹងជួយឱ្យពួកគេមានសម្លេងរឹងមាំក្នុងការតស៊ូមតិដើម្បីទទួលបានទីតាំងលក់ដូរដែលសមរម្យ និងមានសុវត្ថិភាព។ អាជីវកម្មលក់ដូរតាមដងផ្លូវមិនមែនត្រឹមតែជាការងារដើម្បីការរស់រានប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសរសៃឈាមសេដ្ឋកិច្ច និងជាមន្តស្នេហ៍វប្បធម៌ដែលធ្វើឱ្យប្រទេសកម្ពុជាមានភាពប្លែក និងគួរឱ្យចង់រស់នៅ។ ម្ចាស់អាជីវកម្មតាមដងផ្លូវត្រូវមានជំនាញក្នុងការជ្រើសរើសប្រភពផ្គត់ផ្គង់វត្ថុធាតុដើមដែលស្រស់ថ្មី និងមានតម្លៃសមរម្យពីផ្សារបោះដុំតាំងពីព្រលឹមស្រាងៗ ដើម្បីធានាថាផលិតផលសម្រេចមានគុណភាពល្អបំផុតសម្រាប់អតិថិជន។ ការចេះរៀបចំទុកដាក់គ្រឿងផ្សំឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសអនាម័យ គឺជាចំណុចគន្លឹះដែលជួយកាត់បន្ថយការខាតបង់ដែលបណ្ដាលមកពីការខូចខាតទំនិញ និងជួយរក្សារសជាតិឱ្យនៅដដែលទោះបីជាលក់ពេញមួយថ្ងៃក៏ដោយ។ អ្នកលក់ដូរតាមដងផ្លូវដែលជោគជ័យ តែងតែមានទំនាក់ទំនងល្អជាមួយអ្នកផ្គត់ផ្គង់ដើម្បីទទួលបានអាទិភាពលើទំនិញដែលមានគុណភាពខ្ពស់ និងការបញ្ចុះតម្លៃពិសេសដែលជួយបង្កើនប្រាក់ចំណេញឱ្យកាន់តែច្រើន។ ការសិក្សាពីនិន្នាការនៃតម្រូវការទីផ្សារជារៀងរាល់ថ្ងៃ ជួយឱ្យម្ចាស់អាជីវកម្មអាចកំណត់បរិមាណផលិតផលដែលត្រូវលក់ឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងការសេសសល់ទំនិញដែលនាំឱ្យបាត់បង់ដើមទុន។ ក្នុងនាមជាសហគ្រិនខ្នាតតូច ការចេះច្នៃប្រឌិតយកធនធានដែលមានស្រាប់ក្នុងស្រុកមកធ្វើជាគ្រឿងផ្សំគោល មិនត្រឹមតែជួយកាត់បន្ថយចំណាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ផលិតផលកសិកម្មក្នុងតំបន់ទៀតផង។ ទោះបីជាអាជីវកម្មមានខ្នាតតូចក៏ដោយ ប៉ុន្តែការបង្កើតស្លាកយីហោដែលមានឈ្មោះងាយស្រួលចំណាំ និងការរចនារទេះឱ្យមានសោភ័ណភាពប្លែកភ្នែក គឺជាយុទ្ធសាស្ត្រទាក់ទាញអតិថិជនឱ្យចង់មកសាកល្បងជាលើកដំបូង។ ការប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយទីតាំងលក់ និងមុខម្ហូបប្រចាំហាង គឺជាមធ្យោបាយដ៏ទំនើបដែលជួយឱ្យអ្នកលក់តាមដងផ្លូវអាចពង្រីកវិសាលភាពអតិថិជនរបស់ខ្លួនឱ្យកាន់តែទូលំទូលាយលើសពីអ្នកដំណើរឆ្លងកាត់។ សេវាកម្មរហ័សទាន់ចិត្ត និងការចងចាំនូវចំណង់ចំណូលចិត្តរបស់អតិថិជនម្នាក់ៗ គឺជាអាវុធសម្ងាត់ដែលធ្វើឱ្យអ្នកទិញមានអារម្មណ៍ថាទទួលបានការយកចិត្តទុកដាក់ និងចង់ត្រឡប់មកគាំទ្រម្ដងហើយម្ដងទៀត។ ការបន្ថែមសេវាកម្មដឹកជញ្ជូនដល់ទីកន្លែងសម្រាប់អតិថិជនដែលនៅក្បែរទីតាំងលក់ គឺជាការពង្រីកឱកាសលក់ឱ្យបានកាន់តែច្រើន និងជួយឱ្យអាជីវកម្មអាចដំណើរការបានទោះបីជាស្ថិតក្នុងស្ថានភាពអាកាសធាតុមិនអំណោយផលក៏ដោយ។ ការរក្សាតម្លៃឱ្យមានស្ថិរភាព និងភាពត្រឹមត្រូវក្នុងការជញ្ជីងថ្លឹងថ្លែង ឬការវាស់វែង គឺជាការកសាងកេរ្តិ៍ឈ្មោះ និងភាពស្មោះត្រង់ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់អាជីវកម្មខ្នាតតូច។ អ្នកលក់ដូរតាមដងផ្លូវដើរតួជា "ភ្នែក និងត្រចៀក" សម្រាប់សហគមន៍ ដោយសារវត្តមានរបស់ពួកគេនៅតាមចិញ្ចើមថ្នល់ជួយបង្កើនសុវត្ថិភាព និងភាពកក់ក្ដៅដល់អ្នកដំណើរតាមរយៈការជួយមើលការខុសត្រូវជុំវិញខ្លួន។ ការយល់ដឹងពីការរៀបចំកន្លែងលក់ដូរដែលមិនរំខានដល់ផ្លូវដើររបស់ថ្មើរជើង គឺជាការបង្ហាញពីការទទួលខុសត្រូវសង្គម និងការចូលរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង។ ការចេះសហការ និងជួយគ្នាទៅវិញទៅមកក្នុងចំណោមអ្នកលក់ដូរដែលស្ថិតក្នុងតំបន់ជាមួយគ្នា បង្កើតឱ្យមានបរិយាកាសការងារដែលមានភាពចុះសម្រុង និងការរស់នៅដោយសន្តិភាពក្នុងនាមជាអ្នកប្រកបរបរដូចគ្នា។ ការចូលរួមក្នុងយុទ្ធនាការសម្អាតបរិស្ថាននៅជុំវិញទីតាំងលក់របស់ខ្លួន ជួយឱ្យអ្នកលក់ទទួលបានការស្រឡាញ់រាប់អានពីប្រជាជនដែលរស់នៅជុំវិញ និងជួយលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែស្រស់បំព្រង។ ការរៀបចំប្រព័ន្ធគ្រប់គ្រងសម្រាមឱ្យបានហ្មត់ចត់នៅនឹងកន្លែងលក់ គឺជាការបង្ហាញពីភាពចាស់ទុំនៃអាជីវកម្មតាមដងផ្លូវសម័យថ្មីដែលឱ្យតម្លៃខ្ពស់លើសុខភាពសាធារណៈ និងបរិស្ថាន។ ការរៀនរៀបចំបញ្ជីចំណូលចំណាយប្រចាំថ្ងៃឱ្យបានច្បាស់លាស់ ជួយឱ្យម្ចាស់អាជីវកម្មអាចដឹងពីស្ថានភាពហិរញ្ញវត្ថុពិតប្រាកដ និងមានលទ្ធភាពសន្សំប្រាក់ដើម្បីពង្រីកអាជីវកម្មឱ្យកាន់តែធំនាពេលអនាគត។ ការប្រើប្រាស់ឧបករណ៍ចម្អិនដែលសន្សំសំចៃថាមពល និងមានសុវត្ថិភាពខ្ពស់ មិនត្រឹមតែជួយកាត់បន្ថយថ្លៃដើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារគ្រោះថ្នាក់ដែលបង្កឡើងដោយអគ្គិភ័យ ឬហ្គាសនៅក្នុងទីសាធារណៈ។ ការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខ្លីៗអំពីសុវត្ថិភាពចំណីអាហារដែលរៀបចំដោយក្រសួងពាក់ព័ន្ធ ជួយឱ្យអ្នកលក់ទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាពដែលបង្កើនទំនុកចិត្តដល់អតិថិជនកាន់តែខ្លាំង។ អាជីវកម្មតាមដងផ្លូវដែលចេះច្នៃប្រឌិតយកបច្ចេកវិទ្យាឌីជីថលមកប្រើប្រាស់ នឹងមានឱកាសខ្ពស់ក្នុងការទទួលបានឥណទានពីស្ថាប័នហិរញ្ញវត្ថុដើម្បីយកមកបង្វិល និងពង្រឹងអាជីវកម្មឱ្យមានស្ថិរភាព។ អាជីវកម្មលក់ដូរតាមដងផ្លូវក្នុងប្រទេសកម្ពុជាគឺជាវិស័យមួយដែលពោរពេញដោយសក្ដានុពល ដែលប្រសិនបើទទួលបានការជួយជ្រោមជ្រែង និងការរៀបចំឱ្យមានសណ្ដាប់ធ្នាប់ វានឹងក្លាយជាសសរស្តម្ភសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់ប្រជាជាតិទាំងមូល។ ការចាប់ផ្ដើមអាជីវកម្មតាមដងផ្លូវតម្រូវឱ្យមានការសិក្សាឱ្យបានហ្មត់ចត់អំពីប្រភេទផលិតផលដែលត្រូវលក់ ដើម្បីធានាថាវាឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់មនុស្សនៅក្នុងតំបន់នោះ និងមានភាពខុសប្លែកពីអ្នកលក់ដទៃ។ ការបែងចែកកញ្ចប់ថវិកាឱ្យបានច្បាស់លាស់រវាងថ្លៃដើមទិញសម្ភារៈប្រើប្រាស់រយៈពេលវែង និងថ្លៃដើមសម្រាប់វត្ថុធាតុដើមប្រចាំថ្ងៃ គឺជាជំហានដំបូងដែលជួយឱ្យម្ចាស់អាជីវកម្មអាចគ្រប់គ្រងលំហូរសាច់ប្រាក់បានយ៉ាងមានប្រសិទ្ធភាព។ ការជ្រើសរើសប្រភេទរទេះ ឬតូបលក់ដែលមានភាពរឹងមាំ និងងាយស្រួលក្នុងការចល័ត គឺជាការវិនិយោគដ៏វៃឆ្លាតដែលជួយកាត់បន្ថយចំណាយលើការជួសជុល និងបង្កើនភាពបត់បែនក្នុងការផ្លាស់ប្តូរទីតាំងទៅតាមស្ថានភាពជាក់ស្ដែង។ យុទ្ធសាស្ត្រកំណត់តម្លៃដែលសមរម្យដោយផ្អែកលើការគណនាថ្លៃដើម និងការប្រៀបធៀបជាមួយទីផ្សារជុំវិញ នឹងជួយឱ្យអាជីវកម្មអាចទាក់ទាញអតិថិជនបានលឿនក្នុងដំណាក់កាលចាប់ផ្ដើមដំបូង។ ការត្រៀមលក្ខណៈសម្រាប់ហានិភ័យហិរញ្ញវត្ថុក្នុងរយៈពេលបីខែដំបូង គឺជាការរៀបចំផែនការដែលជួយឱ្យអាជីវកម្មអាចឈរជើងបានរហូតដល់ទទួលបានអតិថិជនប្រចាំ និងទទួលបានប្រាក់ចំណេញត្រឡប់មកវិញ។ ការកំណត់រូបមន្តធ្វើម្ហូប ឬភេសជ្ជៈឱ្យមានស្ដង់ដារតែមួយ គឺជាចំណុចសំខាន់បំផុតដែលជួយរក្សារសជាតិឱ្យមានស្ថិរភាព និងធ្វើឱ្យអតិថិជនមានទំនុកចិត្តថានឹងទទួលបានគុណភាពដដែលរាល់ពេលដែលពួកគេមកទិញ។ ការប្រើប្រាស់បច្ចេកទេសចម្អិនដែលសន្សំសំចៃពេលវេលា ប៉ុន្តែនៅតែអាចរក្សាបាននូវអាហារូបត្ថម្ភ និងភាពស្រស់ថ្មី គឺជាជំនាញបច្ចេកទេសដែលអ្នកលក់តាមដងផ្លូវគ្រប់រូបគួរតែហ្វឹកហាត់ឱ្យបានស្ទាត់ជំនាញ។ ការរៀបចំប្រព័ន្ធទុកដាក់គ្រឿងផ្សំឱ្យមានសណ្ដាប់ធ្នាប់នៅលើរទេះលក់ មិនត្រឹមតែជួយឱ្យការងារមានភាពរហ័សទាន់ចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបង្ហាញពីភាពស្អាតបាតដែលទាក់ទាញចិត្តអតិថិជនឱ្យចង់ចូលមកទិញផងដែរ។ ការជ្រើសរើសវត្ថុធាតុដើមដែលតាមរដូវកាល មិនត្រឹមតែជួយឱ្យទទួលបានតម្លៃថោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យអាជីវកម្មមានភាពច្នៃប្រឌិតក្នុងការបង្កើតមុខម្ហូបថ្មីៗដែលប្លែកអារម្មណ៍សម្រាប់អ្នកទទួលទាន។ ការយកចិត្តទុកដាក់លើការវេចខ្ចប់ដែលផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការកាន់តាមដងផ្លូវ ឬការទទួលទានភ្លាមៗ គឺជាការផ្ដល់នូវបទពិសោធន៍សេវាកម្មដ៏ល្អដែលធ្វើឱ្យអាជីវកម្មខ្នាតតូចមានភាពលេចធ្លោ។ ការសន្សំប្រាក់ចំណេញមួយផ្នែកតូចជារៀងរាល់ថ្ងៃដើម្បីយកមកធ្វើជាទុនបម្រុង ឬសម្រាប់ពង្រីកសាខាបន្ថែម គឺជាមាគ៌ាឆ្ពោះទៅរកការប្រែក្លាយអាជីវកម្មលក់ដូរតាមដងផ្លូវឱ្យទៅជាអាជីវកម្មខ្នាតតូចដែលមានស្ថិរភាព។ ការស្វែងរកមតិរិះគន់ពីអតិថិជនជាប្រចាំ គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការកែលម្អគុណភាពផលិតផល និងសេវាកម្មឱ្យកាន់តែល្អប្រសើរឡើង ដើម្បីដើរឱ្យទាន់តាមការចង់បានរបស់មនុស្សក្នុងសម័យកាលថ្មី។ ការបង្កើតភាពជាដៃគូជាមួយសេវាកម្មដឹកជញ្ជូនតាមកម្មវិធីទូរស័ព្ទ គឺជាការបើកទ្វារអាជីវកម្មតាមដងផ្លូវឱ្យឈានចូលទៅក្នុងពិភពពាណិជ្ជកម្មឌីជីថល ដែលអាចលក់បានទាំងអ្នកដើរឆ្លងកាត់ និងអ្នកដែលកម្មង់ពីផ្ទះ។ ការចូលរួមក្នុងសកម្មភាពសង្គម ឬការជួយកិច្ចការងារក្នុងសហគមន៍ នឹងជួយឱ្យអាជីវកម្មតាមដងផ្លូវទទួលបាននូវការការពារ និងការស្រឡាញ់រាប់អានពីមនុស្សជុំវិញខ្លួន ដែលជាខែលការពារដ៏រឹងមាំសម្រាប់អាជីវកម្ម។ អាជីវកម្មលក់ដូរតាមដងផ្លូវក្នុងប្រទេសកម្ពុជាគឺជាវិស័យដែលពោរពេញដោយឱកាស និងមោទនភាព ដែលប្រសិនបើមានការចាត់ចែងដោយវិជ្ជាជីវៈ វានឹងក្លាយជាគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់គ្រួសារ និងសង្គមជាតិ។ ការរៀបចំគ្រឿងផ្សំទុកជាមុនឱ្យបានរួចរាល់តាំងពីនៅផ្ទះ គឺជាបច្ចេកទេសដ៏សំខាន់ដែលជួយឱ្យអ្នកលក់អាចបម្រើសេវាកម្មបានយ៉ាងរហ័សទាន់ចិត្តនៅពេលដែលមានអតិថិជនមកចោមរោមទិញច្រើនក្នុងពេលតែមួយ។ ការបែងចែកសម្ភារៈប្រើប្រាស់សម្រាប់អាហារឆៅ និងអាហារឆ្អិនឱ្យដាច់ដោយឡែកពីគ្នា គឺជាវិធានការអនាម័យកម្រិតខ្ពស់ដែលជួយការពារការចម្លងមេរោគ និងជួយឱ្យអាហារមានសុវត្ថិភាពបំផុតសម្រាប់អ្នកទទួលទាន។ ការប្រើប្រាស់បច្ចេកវិទ្យាថែរក្សាកម្ដៅអាហារឱ្យនៅក្ដៅអ៊ុនៗជានិច្ច មិនត្រឹមតែជួយឱ្យម្ហូបអាហារមានរសជាតិឆ្ងាញ់ដូចទើបតែដកចេញពីចង្រ្កានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទាក់ទាញអតិថិជនតាមរយៈក្លិនដ៏ឈ្ងុយឈ្ងប់ទៀតផង។ ការចេះច្នៃប្រឌិតទឹកជ្រលក់ ឬគ្រឿងផ្សំពិសេសដែលជារូបមន្តផ្ទាល់ខ្លួន គឺជាការកសាងអត្តសញ្ញាណរសជាតិដែលធ្វើឱ្យអតិថិជនពិបាកនឹងរកជាវបានពីកន្លែងផ្សេង និងជួយឱ្យអាជីវកម្មមានភាពលេចធ្លោ។ ការសម្អាតរទេះ និងសម្ភារៈលក់ដូរឱ្យបានស្អាតបាតជានិច្ច បន្ទាប់ពីបញ្ចប់ការលក់ក្នុងមួយថ្ងៃៗ គឺជាទម្លាប់ការងារដែលជួយបង្កើនអាយុកាលប្រើប្រាស់នៃសម្ភារៈ និងរក្សានូវសោភ័ណភាពនៃកន្លែងលក់។ ការរៀបចំតារាងចំណាយឱ្យបានលម្អិតសម្រាប់វត្ថុធាតុដើមប្រចាំថ្ងៃ ជួយឱ្យម្ចាស់អាជីវកម្មអាចតាមដានពីការប្រែប្រួលនៃតម្លៃទីផ្សារ និងអាចកែសម្រួលយុទ្ធសាស្ត្រលក់ឱ្យមានផលចំណេញជាប់ជានិច្ច។ ការកំណត់យកភាគរយនៃប្រាក់ចំណេញឱ្យបានច្បាស់លាស់ពីការលក់ផលិតផលនីមួយៗ គឺជាមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដែលជួយឱ្យអ្នកលក់ដឹងថា តើត្រូវលក់ឱ្យបានបរិមាណប៉ុន្មានដើម្បីទប់ទល់នឹងចំណាយប្រចាំថ្ងៃ។ ការបង្កើតមូលនិធិបម្រុងទុកសម្រាប់ករណីបន្ទាន់ ដូចជាការជួសជុលរទេះ ឬការទិញសម្ភារៈដែលខូចខាតភ្លាមៗ គឺជាការការពារអាជីវកម្មកុំឱ្យមានការអាក់ខានដែលនាំឱ្យបាត់បង់អតិថិជន។ ការចេះប្រើប្រាស់ដើមទុនបង្វិលឱ្យមានប្រសិទ្ធភាព តាមរយៈការទិញទំនិញបោះដុំក្នុងបរិមាណច្រើនសម្រាប់មុខទំនិញដែលមិនងាយខូចគុណភាព គឺជាវិធីសាស្ត្រកាត់បន្ថយថ្លៃដើមដ៏ល្អបំផុត។ ការកត់ត្រាចំនួនអតិថិជន និងមុខទំនិញដែលលក់ដាច់បំផុតប្រចាំថ្ងៃ ជួយឱ្យម្ចាស់អាជីវកម្មអាចធ្វើការវិភាគ និងផ្ដោតលើការលក់ផលិតផលណាដែលផ្ដល់ប្រាក់ចំណេញខ្ពស់បំផុត។ ការរៀនសូត្រពីរបៀបគ្រប់គ្រងពេលវេលាឱ្យបានហ្មត់ចត់ ជួយឱ្យម្ចាស់អាជីវកម្មអាចមានតុល្យភាពរវាងការរៀបចំការងារ ការលក់ដូរ និងការសម្រាកកាយដើម្បីរក្សាសុខភាពឱ្យបានរឹងមាំយូរអង្វែង។ ការសិក្សាពីរបៀបរៀបចំតូប ឬរទេះតាមគោលការណ៍សោភ័ណភាព និងវិទ្យាសាស្ត្រ (ដូចជាការដាក់ទំនិញដែលលក់ដាច់បំផុតនៅចំភ្នែកអតិថិជន) គឺជាការបង្កើនឱកាសលក់ដោយមិនចាំបាច់ប្រើពាក្យសម្ដី។ អាជីវកម្មតាមដងផ្លូវដែលចេះប្រើប្រាស់ការវេចខ្ចប់ដែលមានរូបសញ្ញាផ្ទាល់ខ្លួន គឺជាការចាប់ផ្ដើមឈានជើងចូលក្នុងពិភពនៃការកសាងម៉ាកយីហោ ដែលមានសក្ដានុពលអាចក្លាយជាសហគ្រាសខ្នាតតូច និងមធ្យមនាពេលអនាគត។ ការចេះរៀបចំយុទ្ធនាការបញ្ចុះតម្លៃ ឬកម្មវិធីសន្សំពិន្ទុសម្រាប់អតិថិជនប្រចាំ គឺជាវិធីសាស្ត្រទំនើបកម្មដែលជួយរក្សាភក្តីភាពអតិថិជននៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្លាំង។ អាជីវកម្មលក់ដូរតាមដងផ្លូវគឺជាសាលារៀនសហគ្រិនភាពដ៏ពិតប្រាកដ ដែលផ្ដល់នូវបទពិសោធន៍ជីវិត ការតស៊ូ និងឱកាសក្នុងការកសាងអនាគតដ៏ភ្លឺស្វាងចេញពីកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ការច្នៃប្រឌិត អាហារសម្រន់បែបចម្រុះ ដោយយកម្ហូបខ្មែរមកបញ្ចូលជាមួយរសជាតិបរទេស គឺជាវិធីសាស្ត្រទំនើបកម្មដែលជួយឱ្យអាជីវកម្មតាមដងផ្លូវអាចពង្រីកមូលដ្ឋានអតិថិជនឱ្យកាន់តែទូលំទូលាយ។ ការប្រើប្រាស់គ្រឿងទេសធម្មជាតិដែលចម្រាញ់ចេញពីកសិដ្ឋានក្នុងស្រុកមកធ្វើជាគ្រឿងប្រឡាក់សាច់ មិនត្រឹមតែជួយឱ្យម្ហូបមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចំណុចលក់ដ៏សំខាន់សម្រាប់អតិថិជនដែលស្រឡាញ់សុខភាព។ ការរៀបចំឈុតអាហារដែលមានការផ្គូរផ្គងរវាងម្ហូប និងភេសជ្ជៈក្នុងតម្លៃពិសេស គឺជាបច្ចេកទេសលក់ដែលជួយឱ្យអ្នកលក់អាចបង្កើនបរិមាណលក់បានកាន់តែច្រើនក្នុងពេលតែមួយ។ ការដាក់តាំងបង្ហាញវត្ថុធាតុដើមដែលស្រស់ស្អាតនៅខាងមុខរទេះ គឺជាការផ្សព្វផ្សាយដោយប្រើរូបភាពដែលធ្វើឱ្យអ្នកដំណើរមិនអាចរំលងបាន និងចង់ចូលមកសាកល្បងភ្លាមៗ។ ការបង្កើតមុខម្ហូបថ្មីដែលជា "ផលិតផលប្រចាំហាង" គឺជាយុទ្ធសាស្ត្រដ៏ជោគជ័យបំផុតដែលធ្វើឱ្យមនុស្សម្នាចង់ធ្វើដំណើរមកពីឆ្ងាយដើម្បីគ្រាន់តែបានសាកល្បងរសជាតិប្លែកនោះ។ ការប្រើប្រាស់ស្លាកសញ្ញាបង្ហាញពីតម្លៃឱ្យបានច្បាស់លាស់ ជួយឱ្យអតិថិជនមានអារម្មណ៍កក់ក្ដៅ និងគ្មានការសង្ស័យលើភាពស្មោះត្រង់របស់អ្នកលក់ ដែលជាចំណុចចាប់ផ្ដើមនៃទំនុកចិត្ត។ អាជីវកម្មលក់ដូរតាមដងផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏រស់រវើកដែលជួយឱ្យលំហូរសាច់ប្រាក់វិលជុំក្នុងសហគមន៍បានយ៉ាងលឿន និងផ្ដល់ឱកាសឱ្យមនុស្សគ្រប់គ្នាអាចចាប់ផ្ដើមជីវភាពថ្មីដោយប្រើប្រាស់ដើមទុនតិចតួចបំផុត។ ការវិវត្តនៃវប្បធម៌អាហារតាមដងផ្លូវខ្មែរពីលក្ខណៈគ្រួសារទៅជាសហគ្រាសខ្នាតតូចដែលមានស្ដង់ដារអនាម័យ គឺជាសញ្ញាវិជ្ជមានដែលបង្ហាញពីភាពរីកចម្រើននៃចំណេះដឹង និងការទទួលខុសត្រូវរបស់អាជីវករក្នុងស្រុក។ ភាពជោគជ័យនៃអាជីវកម្មប្រភេទនេះមិនមែនវាស់វែងតែលើផលចំណេញហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែគឺវាស់វែងលើសមត្ថភាពក្នុងការរក្សាអត្តសញ្ញាណរសជាតិ និងការកសាងទំនុកចិត្តជាមួយអតិថិជនរាប់ជំនាន់។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធទូទាត់ប្រាក់ទំនើបនៅក្នុងអាជីវកម្មតាមចិញ្ចើមថ្នល់ គឺជាជំហានដ៏សំខាន់ក្នុងការធ្វើបរិយាបន្នហិរញ្ញវត្ថុ និងការលើកកម្ពស់មុខមាត់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ អាជីវករតាមដងផ្លូវគឺជាអ្នកតស៊ូដ៏អស្ចារ្យដែលបានបំប្លែងរាល់បញ្ហាប្រឈមនៃអាកាសធាតុ និងការប្រកួតប្រជែងទីផ្សារឱ្យទៅជាកម្លាំងជម្រុញក្នុងការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់គ្រួសារ និងសង្គម។ ការគាំទ្រ និងការរៀបចំសណ្ដាប់ធ្នាប់ឱ្យបានត្រឹមត្រូវពីសំណាក់រាជរដ្ឋាភិបាល នឹងជួយឱ្យអាជីវកម្មតាមដងផ្លូវក្លាយជាផលិតផលទេសចរណ៍ដ៏ទាក់ទាញបំផុតមួយ ដែលអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសក្នុងតំបន់។ អនាគតនៃអាជីវកម្មតាមដងផ្លូវនឹងកាន់តែមាននិរន្តរភាព ប្រសិនបើមានការរួមបញ្ចូលគ្នារវាងការច្នៃប្រឌិតសម័យថ្មី និងការរក្សានូវតម្លៃប្រពៃណីដែលជាមរតកពីដូនតា។ ការផ្ដល់តម្លៃ និងការគោរពដល់អាជីវករតាមដងផ្លូវក្នុងនាមជាសហគ្រិនពិតប្រាកដ គឺជាការជម្រុញទឹកចិត្តឱ្យពួកគេបន្តផលិតនូវអ្វីដែលល្អបំផុតសម្រាប់សុខុមាលភាពរបស់ប្រជាជនគ្រប់រូប។ ជាចុងក្រោយ អាជីវកម្មលក់ដូរតាមដងផ្លូវក្នុងប្រទេសកម្ពុជាគឺជាមោទនភាពជាតិដ៏ធំធេង ដែលនឹងបន្តឈរជើងយ៉ាងរឹងមាំ និងជាកម្លាំងចលករមិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន។